កម្ពុជាគឺជាទឹកដីដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ីទឹកសាប និងព្រៃភ្នំ ដែលផ្ដល់នូវជម្រកដ៏ល្អឥតខ្ចោះសម្រាប់ពពួកសត្វល្មូនគ្រប់ប្រភេទ។ ពពួកសត្វពស់ និងកង្កែបដើរតួជាភ្នាក់ងារត្រួតពិនិត្យសត្វល្អិតតាមបែបធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់កសិករខ្មែរ។ សត្វកង្កែប និងហ៊ីង ជួយស៊ីមូស និងសត្វល្អិតចង្រៃដែលបំផ្លាញដំណាំស្រូវ ដែលជួយកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគីមី។ ពស់ថ្លាន់ និងពស់វែក ដើរតួជាអ្នកប្រមាញ់កណ្ដុរ ដែលជួយការពារជង្រុកស្រូវរបស់ប្រជាកសិករពីការបំផ្លិចបំផ្លាញ។ វត្តមានរបស់ថលជលិកសត្វនៅក្នុងតំបន់ណាមួយ គឺជាសូចនាករនៃសុខភាពបរិស្ថាន និងភាពស្អាតនៃប្រភពទឹកនៅក្នុងតំបន់នោះ។ សត្វល្មូន និងថលជលិកសត្វគឺជាផ្នែកមួយនៃខ្សែសង្វាក់អាហារដ៏សំខាន់ ដែលទ្រទ្រង់ជីវិតសត្វស្លាប និងសត្វព្រៃធំៗដទៃទៀត។ បឹងទន្លេសាបគឺជាជម្រកដ៏ធំបំផុតសម្រាប់ពស់ទឹក ដែលជាប្រភេទសត្វមានដង់ស៊ីតេខ្ពស់បំផុតមួយនៅក្នុងពិភពលោក។ ពពួកសត្វទាំងនេះជួយរក្សាតុល្យភាពរវាងប្រភេទសត្វផ្សេងៗ ដើម្បីកុំឱ្យមានការកើនឡើងចំនួនសត្វល្អិតហួសកម្រិត។ ការយល់ដឹងអំពីជីវសាស្ត្ររបស់ពួកវា ជួយឱ្យយើងយល់កាន់តែច្បាស់អំពីភាពស្មុគស្មាញនៃធម្មជាតិនៅជុំវិញខ្លួន។ សត្វល្មូនមានសមត្ថភាពបន្សាំខ្លួនទៅនឹងបរិស្ថានប្រែប្រួល ប៉ុន្តែពួកវានៅតែត្រូវការជម្រកធម្មជាតិដើម្បីរស់រាន។ បច្ចុប្បន្ន ចំនួនសត្វកង្កែប និងពស់នៅក្នុងធម្មជាតិកំពុងថយចុះយ៉ាងខ្លាំង ដោយសារការប្រើប្រាស់ថ្នាំកសិកម្មហួសកម្រិត។ ការបាត់បង់តំបន់ដីសើម និងការចាក់ដីលុបបឹងធម្មជាតិ ធ្វើឱ្យថលជលិកសត្វបាត់បង់កន្លែងពងកូន។ ការនេសាទពស់ទឹកក្នុងទ្រង់ទ្រាយធំនៅបឹងទន្លេសាប ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ពាណិជ្ជកម្មស្បែកពស់ខុសច្បាប់ ដើម្បីធ្វើជាកាបូប និងស្បែកជើង កំពុងបំផ្លាញប្រភេទសត្វកម្រមួយចំនួន។ ការប្រែប្រួលអាកាសធាតុធ្វើឱ្យប្រភពទឹកស្ងួតហួតហែង ដែលជាគ្រោះថ្នាក់បំផុតសម្រាប់សត្វចង្រ្កងដែលត្រូវការសំណើម។ ការនាំចូលប្រភេទសត្វក្រៅស្រុក អាចបង្កជាជំងឺ និងដណ្តើមចំណីសត្វក្នុងស្រុក។ ពស់វែក និងពស់ថ្លាន់ ច្រើនតែត្រូវបានគេសម្លាប់ដោយសារការភ័យខ្លាចជាជាងការយល់ដឹង។ សំណាញ់ក្រឡាញឹក និងអន្ទាក់ឆក់ គឺជាឧបករណ៍បំផ្លិចបំផ្លាញដែលសម្លាប់សត្វល្មូនគ្រប់ប្រភេទ។ ប្រសិនបើគ្មានការការពារទេ ប្រភេទសត្វល្មូនខ្លះអាចនឹងបាត់បង់ពីផែនទីជីវចម្រុះរបស់កម្ពុជានាពេលអនាគត។ កាលពីមុន ការហូបសាច់កង្កែបបោក ឬកង្កែបអាំង គឺជាអាហារសម្រន់ដ៏ពេញនិយមតាមតំបន់ជនបទ។ ទោះជាយ៉ាងណា ការបរិភោគសាច់សត្វល្មូនពីព្រៃ ដូចជាពស់ថ្លាន់ អាចបង្កហានិភ័យនៃជំងឺឆ្លង។ ការចិញ្ចឹមកង្កែបតាមកសិដ្ឋាន គឺជាជម្រើសល្អដែលជួយកាត់បន្ថយការចាប់ពីធម្មជាតិ។ សត្វពស់ទឹកត្រូវបានគេដឹកជញ្ជូនយ៉ាងច្រើនទៅកាន់ទីផ្សារ ដើម្បីធ្វើជាចំណីអាហារ និងចំណីសត្វ។ ការយល់ដឹងអំពីអនាម័យចំណីអាហារ ជួយឱ្យមនុស្សប្រុងប្រយ័ត្នចំពោះប៉ារ៉ាស៊ីតដែលមានក្នុងសាច់ថលជលិកសត្វ។ ការបរិភោគសាច់សត្វល្មូនដែលបរបាញ់ខុសច្បាប់ គឺជាការរួមចំណែកបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ ជាតិពុលពីថ្នាំបាញ់ស្រូវអាចបន្សល់ទុកក្នុងខ្លួនសត្វកង្កែប ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ យើងគួរលើកទឹកចិត្តឱ្យមានការបរិភោគសាច់ពីការចិញ្ចឹមតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ សុខភាពមនុស្ស និងសុខភាពសត្វក្នុងប្រព័ន្ធអេកូឡូស៊ី គឺមានទំនាក់ទំនងគ្នាជានិច្ច។ យើងត្រូវបង្រៀនយុវជនឱ្យឈប់ខ្លាចសត្វពស់ដោយគ្មានមូលហេតុ និងឱ្យយល់ពីតម្លៃរបស់វា។ ការស្គាល់ពីប្រភេទពស់មានពិស និងមិនមានពិស ជួយឱ្យមនុស្សអាចរស់នៅជាមួយធម្មជាតិដោយសុវត្ថិភាព។ កម្មវិធីទូរទស្សន៍អំពីសត្វព្រៃ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែទម្លាប់បរបាញ់។ សិស្សានុសិស្សគួររៀនអំពីសារៈសំខាន់នៃ "ថលជលិកសត្វ" ក្នុងមេរៀនវិទ្យាសាស្ត្រ និងបរិស្ថាន។ ការបង្កើតសួនសត្វល្មូនសម្រាប់ការសិក្សាស្រាវជ្រាវ ជួយឱ្យយើងមានទិន្នន័យច្បាស់លាស់ក្នុងការអភិរក្ស។ ការផ្លាស់ប្តូរផ្នត់គំនិតពី "សត្វគួរឱ្យខ្លាច" មកជា "អ្នកការពារបរិស្ថាន" គឺជាកិច្ចការចាំបាច់។ ការអប់រំសហគមន៍ក្បែរព្រៃឈើ ជួយឱ្យពួកគេក្លាយជាឆ្មាំការពារសត្វល្មូន។ ការចេះសង្គ្រោះបឋមនៅពេលត្រូវពស់ចឹក ក៏ជាចំណេះដឹងដែលត្រូវផ្សព្វផ្សាយឱ្យទូលំទូលាយដែរ។ សត្វល្មូន និងថលជលិកសត្វគឺជាកេរដំណែលធម្មជាតិដ៏មានតម្លៃដែលយើងត្រូវរក្សា។ ការការពារជម្រកទឹកសាប គឺជាការការពារដង្ហើមជីវិតរបស់សត្វកង្កែប និងហ៊ីង។ យើងចង់ឃើញកម្ពុជាដែលមានតុល្យភាពរវាងការអភិវឌ្ឍ និងការរក្សាជីវចម្រុះ។ សម្លេងកង្កែបយំនឹងនៅតែបន្តឮក្នុងវាលស្រែ ប្រសិនបើយើងឈប់ប្រើសារធាតុពុល។ សត្វពស់នឹងបន្តដើរតួជាអ្នកយាមជង្រុកស្រូវឱ្យយើង ប្រសិនបើយើងផ្តល់កន្លែងឱ្យពួកវារស់នៅ។ កិច្ចសហការអន្តរជាតិលើការការពារសត្វកម្រ នឹងជួយឱ្យកម្ពុជាមានឈ្មោះបោះសម្លេង។ ចូរយើងរៀនរស់នៅដោយសន្តិសហវិជ្ជមានជាមួយសត្វគ្រប់ប្រភេទនៅលើភពផែនដីនេះ។ ការការពារសត្វល្មូន និងថលជលិកសត្វនៅថ្ងៃនេះ គឺជាការធានានូវសន្តិសុខស្បៀងសម្រាប់ថ្ងៃស្អែក។